រដូវទឹកជំនន់បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់ដែលរស់នៅក្បែរទន្លេនិងបឹងក្នុងប្រទេសកម្ពុជា។ ទោះបីជាវាបានបង្កផលលំបាកជាច្រើនដល់ការរស់នៅក៏ដោយ ក៏ប្រជាជនបានចេះសម្របខ្លួនដើម្បីយកឈ្នះលើបញ្ហាទាំងនោះ។ ការដឹកជញ្ជូនទំនិញនិងការធ្វើដំណើរបានផ្លាស់ប្តូរទាំងស្រុងពីផ្លូវគោកទៅផ្លូវទឹកដោយប្រើប្រាស់មធ្យោបាយជាច្រើនប្រភេទ។ នេះបង្ហាញពីភាពច្នៃប្រឌិតនិងការបត់បែនរបស់ប្រជាជនក្នុងការរស់នៅជាមួយធម្មជាតិ។ នៅពេលដែលទឹកចាប់ផ្តើមឡើងខ្លាំង ទូកបានក្លាយជាយានជំនិះដ៏សំខាន់បំផុតសម្រាប់ប្រជាជនក្នុងមូលដ្ឋាន។ ពួកគេប្រើប្រាស់ទូកដើម្បីធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយទៀត និងទៅកាន់ទីប្រជុំជននានា។ ការចែវទូកគឺជាជំនាញមួយដែលមនុស្សគ្រប់រូបនៅតាមភូមិត្រូវចេះ ជាពិសេសកុមារតូចៗតែម្ដង។ ទូកត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ការជួបជុំគ្នាទៅវិញទៅមកក្នុងភូមិនៅពេលនេះ គឺភាគច្រើនធ្វើដំណើរដោយទូកទាំងអស់។ ការដឹកជញ្ជូនក្មេងៗទៅសាលារៀន ឬដឹកជញ្ជូនដំណាំក៏ប្រើប្រាស់ទូកជាប្រចាំផងដែរ។ ពេលខ្លះអ្នកលក់ដូរតាមភូមិប្រើទូកដើម្បីដឹកទំនិញទៅលក់នៅតាមផ្ទះនីមួយៗ។ សកម្មភាពនេះបានបង្កើតបរិយាកាសដ៏ប្លែកមួយសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ វាក៏ជាសកម្មភាពដែលបង្កើតទំនាក់ទំនងនិងភាពស្និទ្ធស្នាលរវាងអ្នកភូមិបានយ៉ាងល្អ។ ការចែវទូកក៏ជាការធ្វើលំហាត់ប្រាណមួយផងដែរសម្រាប់មនុស្សគ្រប់វ័យ។ ក្រៅពីទូកធំៗ ប្រជាជនជាច្រើនក៏បានច្នៃទូកតូចៗដោយខ្លួនឯងដើម្បីសម្រួលដល់ការធ្វើដំណើរ។ ទូកតូចៗទាំងនោះមានលក្ខណៈសាមញ្ញបំផុត អាចធ្វើពីឈើ ឬសរសៃស័ង្កសីដែលបានកាត់ច្នៃ។ គេធ្វើទូកតូចៗទាំងនោះដើម្បីងាយស្រួលប្រើប្រាស់នៅកន្លែងដែលទឹកមិនជ្រៅ។ ទូកតូចៗនេះងាយស្រួលចែវ ហើយអាចចូលបានដល់គ្រប់ទីកន្លែងនៅក្នុងភូមិ។ ពួកគេអាចប្រើទូកប្រភេទនេះសម្រាប់ទៅបេះបន្លែ ឬទៅរកមើលរបស់របរដែលបានបាត់។ វាជាការបង្ហាញពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់វត្ថុធាតុដើមជុំវិញខ្លួន។ ទូកដែលធ្វើដោយខ្លួនឯងមានតម្លៃថោក ហើយងាយស្រួលជួសជុលនៅពេលខូចខាត។ ការមានទូកតូចៗច្រើននៅក្នុងផ្ទះជួយសម្រួលដល់ការដឹកជញ្ជូនបានគ្រប់ពេល។ វាក៏ជាផ្នែកមួយនៃការឆ្លុះបញ្ចាំងពីជីវភាពរស់នៅដ៏សាមញ្ញរបស់អ្នកស្រុកផងដែរ។ សម្រាប់ភូមិតូចៗដែលមិនសូវមានធនធានច្រើន ប្រជាជនមានគំនិតច្នៃប្រឌិតយ៉ាងអស្ចារ្យ។ ពួកគេអាចច្នៃប្រឌិតនូវយានជំនិះអណ្តែតទឹកបណ្តោះអាសន្នពីរបស់របរក្នុងផ្ទះ។ ឧទាហរណ៍ដូចជា គេអាចយកខ្ទះធំៗ ឬកាធន់ប្លាស្ទិកធំៗមកប្រើប្រាស់។ គេគ្រាន់តែយកឈើឬដង្កៀបមកចងនៅខាងក្នុងខ្ទះដើម្បីងាយស្រួលកាន់។ វត្ថុទាំងនោះត្រូវបានគេប្រើសម្រាប់ដឹកជញ្ជូនក្មេងៗឆ្លងកាត់ទឹកនៅកន្លែងតូចៗ។ ពេលខ្លះគេក៏ប្រើវត្ថុទាំងនេះដើម្បីដឹកជញ្ជូនម្ហូបអាហារតិចតួចផងដែរ។ នេះបង្ហាញពីការសម្របខ្លួនបានយ៉ាងលឿនទៅនឹងស្ថានភាពដ៏លំបាក។ ភាពច្នៃប្រឌិតបែបនេះជួយកាត់បន្ថយការចំណាយក្នុងការទិញទូក។ វាក៏ជាការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រយោជន៍បំផុត។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីវប្បធម៌រស់នៅជាមួយទឹករបស់ប្រជាជនខ្មែរ។ ទោះបីជាមានទូកចែវគ្រប់ប្រភេទក៏ដោយ ក៏មានទូកកាណូតដែលប្រើម៉ាស៊ីនផងដែរ។ ទូកកាណូតទាំងនេះត្រូវបានប្រើប្រាស់សម្រាប់កិច្ចការបន្ទាន់ឬការធ្វើដំណើរផ្លូវឆ្ងាយ។ ឧទាហរណ៍ជាក់ស្តែងគឺការដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាព។ នៅក្នុងរដូវទឹកជំនន់ ផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ដែលធ្វើឱ្យការដឹកជញ្ជូនតាមរថយន្តមិនអាចទៅរួច។ ដូច្នេះទូកកាណូតបានក្លាយជាជម្រើសដ៏ល្អបំផុតដើម្បីទៅដល់ទាន់ពេលវេលា។ វាជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រជាជន។ ទូកកាណូតក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើនផងដែរ។ វាជួយសម្រួលដល់ការផ្គត់ផ្គង់ចំណីអាហារទៅកាន់តំបន់ដែលរងផលប៉ះពាល់។ ការមានទូកកាណូត គឺបានជួយសង្គ្រោះជីវិតមនុស្សនៅពេលដែលពួកគេត្រូវការជំនួយ។ វាគឺជាសេវាកម្មដ៏សំខាន់មួយដែលមិនអាចខ្វះបានក្នុងរដូវទឹកជំនន់។